សុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាសំខាន់មួយនៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់អ្នកប្រើប្រាស់ម៉ូតូ ដែលជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមបំផុត។ យើងសង្កេតឃើញថា រដ្ឋាភិបាលមានការខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការយល់ដឹង និងការពង្រឹងច្បាប់យ៉ាងខ្លាំង។ ស្របគ្នានេះដែរ ក៏នៅតែមានបញ្ហាប្រឈមជាច្រើនក្នុងការធានាថា ប្រជាពលរដ្ឋគ្រប់រូបអនុវត្តតាមវិធានការសុវត្ថិភាពជាមូលដ្ឋាន។ បន្ថែមពីនេះ ការស្វែងយល់ពីនិន្នាការបច្ចុប្បន្ន ច្បាប់ និងគម្លាតនៃការអនុវត្ត គឺចាំបាច់ ដើម្បីដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។ ជាការពិតណាស់ អត្រាអ្នកពាក់មួកសុវត្ថិភាពនៅតាមដងផ្លូវហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាសញ្ញាវិជ្ជមានមួយ។ ការកើនឡើងនេះអាចបណ្ដាលមកពីយុទ្ធនាការអប់រំជាបន្តបន្ទាប់របស់រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។ ម្យ៉ាងទៀត ដោយសារតែការផ្សព្វផ្សាយបានធ្វើឲ្យការយល់ដឹងរបស់ពលរ្ឋកាន់តែប្រសើរឡើងអំពីសារៈសំខាន់នៃមួកសុវត្ថិភាពក្នុងការការពារអាយុជីវិតពីគ្រោះថ្នាក់ចរាចរណ៍។ ប្រជាជនកាន់តែច្រើនឡើងបានដឹងអំពីអត្ថប្រយោជន៍នៃការពាក់មួកសុវត្ថិភាព។ វាមិនមែនគ្រាន់តែជាការអនុវត្តតាមច្បាប់ ដើម្បីចៀសវាងការផាកពិន័យនោះទេ ប៉ុន្តែក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយហានិភ័យនៃការរងរបួសក្បាលធ្ងន់ធ្ងរ ឬការស្លាប់ភ្លាមៗផងដែរ។ ការយល់ដឹងអំពីផលវិបាកនៃការមិនពាក់មួកសុវត្ថិភាពបានជួយផ្លាស់ប្តូរផ្នត់គំនិតបន្តិចម្តងៗ រួមចំណែកដល់ការកសាងទម្លាប់ល្អក្នុងការធ្វើដំណើរ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានការធ្វេសប្រហែសមួយចំនួនដែលជាក្តីបារម្ភ និងតម្រូវឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់។ មួយវិញទៀត អ្នកអង្គុយខាងក្រោយនៅតែមិនសូវពាក់មួកការពារសុវត្ថិភាពដដែល។ កត្តានេះ អាចបណ្ដាលមកពីកង្វះការយល់ដឹងថា អ្នកដំណើរខាងក្រោយក៏មានហានិភ័យដូចអ្នកបើកបរដែរ។ ម្យ៉ាងវិញទៀត ដោយពួកគេអាចគិតថាគ្រោះថ្នាក់នឹងកើតឡើងចំពោះតែអ្នកបើកបរ ឬដោយសារតែការធ្វេសប្រហែសផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ជារឿយៗ អ្នកដំណើរខាងក្រោយអាចគិតថាខ្លួនមិនសូវប្រឈមនឹងគ្រោះថ្នាក់ជាងអ្នកបើកបរឡើយ។ ផ្ទុយទៅវិញ ក្នុងករណីមានគ្រោះថ្នាក់ណាមួយ ពួកគេក៏អាចរងរបួសធ្ងន់ធ្ងរដូចគ្នា។ នេះតម្រូវឱ្យមានយុទ្ធនាការអប់រំជាក់លាក់ ដើម្បីដាស់តឿនដល់អ្នករួមដំណើរទាំងអស់ឱ្យយល់ដឹងពីសារៈសំខាន់នៃមួកសុវត្ថិភាពចំពោះខ្លួនឯង។ បញ្ហាមួយទៀតដែលគួរឱ្យកត់សម្គាល់ គឺកុមារ ឬក្មេងស្រីៗមិនទាន់មានទំហំមួកពាក់ត្រឹមត្រូវនៅទ្បើយ។ កុមារតូចៗច្រើនតែមិនមានមួកសុវត្ថិភាពដែលសមនឹងទំហំក្បាលរបស់ពួកគេ។ មួយវិញទៀត ឪពុកម្ដាយមិនទាន់បានផ្ដល់អាទិភាពពេញលេញដល់ការការពារកូនរបស់ពួកគេ ដោយគិតថាមិនចាំបាច់។ នេះជាបញ្ហាប្រឈមធំមួយ ព្រោះកុមារ គឺជាក្រុមដែលងាយរងគ្រោះបំផុតនៅលើដងផ្លូវ។ ក្រៅពីនេះ របួសក្បាលចំពោះកុមារអាចមានផលប៉ះពាល់រយៈពេលវែងដល់ការលូតលាស់ និងការអភិវឌ្ឍរបស់ពួកគេ រួមទាំងការសិក្សា។ ចំពោះការផ្គត់ផ្គង់មួកសុវត្ថិភាពសម្រាប់កុមារ និងការអប់រំមាតាបិតា គឺជាការចាំបាច់បំផុត។ ជាក់ស្ដែង ច្បាប់ចរាចរណ៍នៅកម្ពុជាបានកំណត់ឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ត្រូវពាក់មួកសុវត្ថិភាពដោយមិនប្រកាន់អាយុឡើយ។ បទប្បញ្ញត្តិនេះ ត្រូវបានដាក់ចេញដើម្បីការពារអាយុជីវិត និងកាត់បន្ថយផលវិបាកនៃគ្រោះថ្នាក់។ ការអនុវត្តន៍ច្បាប់នេះ មិនទាន់មានភាពច្បាស់លាស់ ជាពិសេសនៅតាមជនបទ។ នៅក្នុងទីក្រុងធំៗដូចជារាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត ការត្រួតពិនិត្យ និងការផាកពិន័យត្រូវបានធ្វើឡើងជាញឹកញាប់ និងតឹងរ៉ឹងជាងមុន។ សកម្មភាពទាំងនេះ ជួយជំរុញឱ្យប្រជាជនភាគច្រើនអនុវត្តតាមច្បាប់ ដើម្បីចៀសវាងពីការផាកពិន័យផងដែរ។ ផ្ទុយទៅវិញ នៅតាមតំបន់ជនបទ ដែលការអនុវត្តច្បាប់មិនសូវតឹងរ៉ឹងតែងតែមិនគោរពជាញឹកញាប់។ ដូច្នេះ ការពាក់មួកសុវត្ថិភាពនៅតែមានកម្រិតទាបនៅឡើយ ហើយការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីច្បាប់ក៏នៅមានកម្រិតផងដែរ។ រួមផ្សំជាមួយនឹងទម្លាប់ចាស់ៗ និងការយល់ខុសមួយចំនួនដូចជាការជិះក្នុងចម្ងាយជិត ដែលធ្វើឱ្យបញ្ហានេះនៅតែបន្តកើតមាន និងបង្កជាហានិភ័យធ្ងន់ធ្ងរ។ ក្រៅពីកត្តាខាងលើ កត្តាវប្បធម៌ និងសង្គមក៏មានឥទ្ធិពលលើការពាក់មួកសុវត្ថិភាពដែរ។ ឧទាហរណ៍ ការជិះម៉ូតូដោយមិនពាក់មួកអាចជាទម្លាប់មួយក្នុងចំណោមក្រុមមិត្តភ័ក្តិ ឬនៅក្នុងសហគមន៍ខ្លះ ដែលធ្វើឱ្យបុគ្គលម្នាក់ៗពិបាកនឹងបំបែកចេញពីទម្លាប់នោះ។ យ៉ាងវិញទៀត ការបន្តការអប់រំ និងការផ្សព្វផ្សាយជាប្រចាំតាមរយៈមធ្យោបាយផ្សេងៗដូចជា ប្រព័ន្ធផ្សព្វផ្សាយសង្គម ទូរទស្សន៍ វិទ្យុ និងកម្មវិធីសហគមន៍ គឺចាំបាច់ណាស់។ ការដាក់បញ្ចូលមេរៀនសុវត្ថិភាពចរាចរណ៍ទៅក្នុងកម្មវិធីសិក្សារបស់សាលា ក៏អាចជួយបណ្ដុះគំនិតល្អៗដល់កុមារតាំងពីក្មេងផងដែរ។ ជាមួយគ្នានេះ ការលើកទឹកចិត្តឱ្យមានការផលិត និងចែកចាយមួកសុវត្ថិភាពដែលមានគុណភាពល្អ គឺជាផ្នែកមួយនៃការដោះស្រាយបញ្ហាប្រឈមនេះ។ រដ្ឋាភិបាលអាចពិចារណាផ្ដល់ការអនុគ្រោះពន្ធ ឬកម្មវិធីឧបត្ថម្ភធន ដើម្បីឱ្យមួកសុវត្ថិភាពមានតម្លៃសមរម្យសម្រាប់គ្រប់ស្រទាប់វណ្ណៈ។ សរុបមក ការកើនឡើងនៃចំនួនអ្នកពាក់មួកសុវត្ថិភាព គឺជាសញ្ញាវិជ្ជមានមួយនៃវឌ្ឍនភាពផ្នែកសុវត្ថិភាពចរាចរណ៍។ យ៉ាងណាមិញ បញ្ហាប្រឈមសំខាន់ៗនៅតែមាន ហើយតម្រូវឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍ឱ្យកាន់តែប្រសើរឡើង ការអប់រំសាធារណជនត្រូវតែបន្ត និងពង្រឹង។ ក្រៅពីនេះ ការផ្តោតលើសារៈសំខាន់នៃមួកសុវត្ថិភាពសម្រាប់អ្នកអង្គុយខាងក្រោយ និងកុមារ ក៏ជារឿងដែលត្រូវគិតគូផងដែរ។ លើសពីនេះ ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានទៀងទាត់ និងទូលំទូលាយនៅទូទាំងប្រទេសក៏បានចូលរួមទប់ស្កាត់ស្កាក់គ្រោះថ្នាក់ចរាចរណ៍។ វាគឺជាគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការរងរបួស និងការបាត់បង់ជីវិត។ ការរួមបញ្ចូលគ្នារវាងការអប់រំ ការលើកកម្ពស់ការយល់ដឹង ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងការដោះស្រាយកត្តាវប្បធម៌សង្គមបានរួមចំណែកដល់ការធ្វើចរាចរណ៍ដែលមានសុវត្ថិភាពផងដែរ។ ដូចនេះក្នុងនាមយើងជាប្រជាជនកម្ពុជាគ្រប់រូបគួររួមចំណែកអនុវត្ត និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដើម្បីជាស្ពានក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។